អក្សរសិល្ប៍ខ្មែរបុរាណមានលក្ខណៈសម្បូរបែប និងបានឆ្លុះបញ្ចាំងពីជំនឿ សាសនា និងរបៀបរស់នៅរបស់សង្គមខ្មែរកាលពីអតីតកាល។ សិលាចារឹក ជាទម្រង់អក្សរសិល្ប៍ដំបូងបង្អស់ដែលរកឃើញនៅក្នុងប្រទេសកម្ពុជា។ វាត្រូវបានឆ្លាក់នៅលើថ្ម ដូចជានៅតាមប្រាសាទ ឬវត្តអារាម ដើម្បីកត់ត្រាព្រឹត្តិការណ៍សំខាន់ៗ ច្បាប់រដ្ឋបាល ការបរិច្ចាគ ឬកិត្តិនាមរបស់ស្ដេច និងឥស្សរជន។ សិលាចារឹកបានផ្ដល់នូវភស្តុតាងដ៏សំខាន់សម្រាប់ការសិក្សាប្រវត្តិសាស្ត្រ និងភាសាខ្មែរ។ បន្ទាប់ពីសិលាចារឹក ការសរសេរបានវិវឌ្ឍន៍មកលើសម្ភារៈដែលងាយស្រួលប្រើប្រាស់ជាង គឺស្លឹករឹត និងក្រាំង។ ស្លឹករឹត ជាស្លឹករបស់ដើមទ្រាំងដែលបានច្នៃរួចយ៉ាងប្រុងប្រយ័ត្ន សម្រាប់ប្រើប្រាស់តាមបែបបុរាណ ខណៈដែល "ក្រាំង" ជាក្រដាសដែលបានដេរភ្ជាប់គ្នាជាក្បាល ឬជាសៀវភៅ តាមរបៀបបច្ចេកទេសចំរុះ។ សម្ភារៈទាំងពីរនេះ ត្រូវបានប្រើសម្រាប់ចម្លងគម្ពីរ ច្បាប់ និងរឿងព្រេងប្រវត្តិផ្សេងៗ។ សាស្ត្រា ជាពាក្យទូទៅសម្រាប់សំដៅលើឯកសារសរសេរ ឬគម្ពីរផ្សេងៗ។ សាស្ត្រាត្រូវបានបែងចែកជាច្រើនប្រភេទទៅតាមខ្លឹមសារ។ សាស្ត្រាទេសន៍ ជាសាស្ត្រាដែលទាក់ទងនឹងការទេសនាអប់រំ សីលធម៌ ឬធម្មវិន័យ ដែលភាគច្រើនផ្អែកលើព្រះពុទ្ធសាសនា។ សាស្ត្រាល្បែង ជាសាស្ត្រាដែលកត់ត្រានូវល្បែងកម្សាន្ត ប្រភេទល្បងប្រាជ្ញា ឬរឿងនិទានកម្សាន្តផ្សេងៗ។ សាស្ត្រាក្បួន ជាសាស្ត្រាដែលប្រមូលផ្ដុំនូវក្បួនច្បាប់ផ្សេងៗ ដូចជា ក្បួនហោរាសាស្ត្រ ក្បួនកសិកម្ម ក្បួនទម្លាប់ ឬក្បួនវេទមន្ត។ សាស្ត្រាច្បាប់ ជាសាស្ត្រាដែលចែងអំពីច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងសង្គម ដូចជាច្បាប់រដ្ឋបាល ច្បាប់ព្រហ្មទណ្ឌ ឬច្បាប់ប្រពៃណី។ រឿងរាមកេរ្តិ៍ ឬត្រូវបានស្គាល់ជារឿងរបស់ ព្រាហ្មណ៍និយម ជារឿងប្រែសម្រួលពីឥណ្ឌា ដែលមានប្រភពពីអក្សរសិល្ប៍ឥណ្ឌា "រាមាយណៈ"។ រឿងនេះបានជ្រាបចូលមកកម្ពុជាតាំងពីសម័យបុរាណ ហើយត្រូវបានគេចាត់ទុកជាអក្សរសិល្ប៍ដែលមានឥទ្ធិពលពី ព្រាហ្មណ៍និយម ឬសាសនាហិណ្ឌូ។ ដោយសារតែខ្លឹមសាររបស់វាបង្ហាញពីតួអង្គទេព និងជំនឿព្រហ្មញ្ញសាសនា។ រឿងក្នុងសាស្ត្រា ដែលជារឿង ពុទ្ធនិយម ភាគច្រើននៃរឿងនិទាន ឬគម្ពីរដែលរកឃើញនៅក្នុងសាស្ត្រាខ្មែរ គឺមានខ្លឹមសារទាក់ទងនឹង ព្រះពុទ្ធសាសនា។ រឿងទាំងនេះតែងតែបង្ហាញពីកម្មផល ការអប់រំសីលធម៌ ឬរឿងពុទ្ធប្រវត្តិ។ រឿងទុំទាវ ជារឿងស្នេហាអក្សរសិល្ប៍ខ្មែរដ៏ល្បីល្បាញ ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងសង្គមខ្មែរសុទ្ធសាធ។ រឿងនេះត្រូវបានចាត់ទុកថាជាអក្សរសិល្ប៍បែប ខេមរនិយម ព្រោះវាបង្ហាញពីជីវិតភាពរស់នៅ ទម្លាប់ និងជម្លោះក្នុងសង្គមខ្មែរ ដោយមិនមានឥទ្ធិពលពីជំនឿសាសនាបរទេសខ្លាំងក្លានោះទេ។ អក្សរសិល្ប៍ប្រជាប្រិយគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ ដែលត្រូវបានផ្សព្វផ្សាយតាមរយៈការនិទានតៗគ្នាពីមាត់មួយទៅមាត់មួយ ពីមនុស្សជំនាន់មួយទៅជំនាន់មួយទៀត។ រឿងព្រេងនិទាន ជារឿងនិទានខ្លីៗ ដែលមានលក្ខណៈអប់រំ កម្សាន្ត ឬពន្យល់ពីបាតុភូតធម្មជាតិ។ រឿងព្រេងនិទានខ្មែរមានច្រើនប្រភេទដូចជា រឿងសត្វ រឿងមនុស្ស រឿងដំណាលដើម តំណាលទីកន្លែង រឿងកំប្លែង និងរឿងប្ដូរផ្ដាច់។ រឿងល្បើក ជាប្រភេទរឿងដែលបង្កប់នូវគតិបណ្ឌិត ប្រាជ្ញា ឬល្បងប្រាជ្ញា។ រឿងល្បើកច្រើនតែមានលក្ខណៈកំប្លែងសើចចំអក ឬក៏ជាការប្រៀបធៀបដើម្បីផ្ដល់ការអប់រំ។ ច្បាប់ក្រមង៉ុយ គឺជាស្នាដៃកំណាព្យប្រៀនប្រដៅដ៏ល្បីល្បាញរបស់ លោកតា ក្រមង៉ុយ។ ច្បាប់នេះបានផ្ដល់នូវការអប់រំជាច្រើនទាក់ទងនឹងសីលធម៌ ការរស់នៅ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងក្នុងសង្គម។ វាមានលក្ខណៈពិសេសត្រង់ការប្រើប្រាស់ភាសាធម្មតា តែមានអត្ថន័យជ្រាលជ្រៅ។ អក្សរសិល្ប៍ទំនើបបានលេចឡើងនៅសម័យក្រោយៗមកទៀត ដោយមានការប្រែប្រួលទម្រង់ និងខ្លឹមសារស្របតាមបរិបទសង្គម។ រឿងសូផាត ជារឿងប្រលោមលោកដំបូងគេបង្អស់របស់ខ្មែរ ដែលត្រូវបាននិពន្ធដោយ លោក រឹម គិន។ រឿងនេះបានឆ្លុះបញ្ចាំងពីជីវិតរបស់យុវជនខ្មែរនាពេលនោះ និងបញ្ហាសង្គមមួយចំនួន។ រឿងសូផាត ជារឿងប្រលោមលោកមួយទៀតដែលនិពន្ធដោយ លោក នូ ហាច មានចំណងជើងដូចគ្នា។ រឿងកុលាបប៉ៃលិន ជាប្រលោមលោកដ៏ល្បីល្បាញមួយទៀតរបស់ លោក ញ៉ុក ថែម ដែលរៀបរាប់អំពីជីវិត។ រឿងនេះក៏បានបង្ហាញពីទិដ្ឋភាពធម្មជាតិ និងជីវភាពសង្គមនៅខេត្តប៉ៃលិន ព្រមទាំងបង្ហាញសារៈសំខាន់អំពីសីលធម៌ល្អ និងការគោរពចំពោះអ្នកមានគុណ។ រឿងស៊ឹមអ្នកបរឡាន ជារឿងប្រលោមលោករបស់ លោក អ៊ឹម ថុក ដែលរៀបរាប់ពីជីវិតប្រចាំថ្ងៃរបស់កម្មករអ្នកបរឡាន និងការតស៊ូក្នុងជីវិតរបស់ពួកគេ។ រឿងគ្រូបង្រៀនស្រុកស្រែ ជាស្នាដៃមួយទៀតរបស់ លោក អ៊ឹម ថុក ដែលបានគូសបង្ហាញពីតួនាទី និងការលំបាករបស់គ្រូបង្រៀននៅតាមជនបទ។ រីឯកំណាព្យខ្មែរត្រូវបានស្គាល់ថាមានប្រវត្តិយូរលង់ ហើយបានផ្តល់ការចូលរួមសំខាន់ក្នុងការជំរុញវប្បធម៌ខ្មែរ។ ហើយបានវិវឌ្ឍន៍ពីសម័យមួយទៅសម័យមួយ ដោយមានការបែងចែកជាបួនសម័យកាលសំខាន់ៗ។ នៅសម័យនគរភ្នំ កំណាព្យមានតែមួយបទគត់គឺ បទមេបួន ឬ បទពាក្យបួន។ ឧទាហរណ៍ជាក់ស្ដែងមួយគឺ "បទនាងបុកស្រូវ" ដែលឆ្លុះបញ្ចាំងពីសកម្មភាពប្រចាំថ្ងៃ។ នៅសម័យចេនឡា ក៏មានមួយបទដែរគឺ បទបថ្យាវដ្ត ដែលជាបទកំណាព្យមានលក្ខណៈបែបបរទេសបន្តិច។ ក្នុងសម័យអង្គរ ស្នាដៃកំណាព្យមានភាពរីកចម្រើនខ្លាំង ហើយមាន ៥ បទសំខាន់ៗគឺ បទកាកគតិ, បទព្រហ្មគីតិ, បទពំនោល, បទបន្ទោកាក, និង បទភុជង្គលីលា។ បទទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសិលាចារឹក និងសំណេរនានា។ នៅក្នុងសម័យកណ្តាល បទកំណាព្យហាក់ដូចជាមានការរួមតូចវិញ ដោយនៅសល់តែ បទពាក្យប្រាំ មួយបទតែប៉ុណ្ណោះ។ ដែលជាបទកំណាព្យតែមួយគត់ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ សម័យចតុម្មុខដែលគិតពីសម័យលង្វែក រហូតដល់ដើមសម័យឧត្តុង្គ ជាសម័យដែលបទកំណាព្យបានរីកចម្រើនឡើងវិញ។ ដោយមាន ៥ បទសំខាន់ៗគឺ បទពាក្យប្រាំពីរ, បទពាក្យប្រាំបី, បទពាក្យប្រាំបួន, បទពាក្យដប់ និង បទពាក្យដប់មួយ។ បទទាំងនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីបទកំណាព្យទាំងបួនសម័យកាលនេះ កំណាព្យខ្មែរក៏មាន មាត្រកាព្យ ចំនួន ១៣ ប្រភេទ និង របៀបសូត្រ រហូតដល់ ៥៦ បែប។ ដែលបង្ហាញពីភាពសម្បូរបែបនៃការប្រើប្រាស់ និងការសូត្រកំណាព្យខ្មែរ។ កំណាព្យខ្មែរមានលក្ខណៈពិសេសធំៗបីយ៉ាងដែលធ្វើឱ្យវាមានភាពលេចធ្លោ និងអត្ថន័យជ្រាលជ្រៅ។ ខ្លី-ខ្លឹម លក្ខណៈនេះមិនសំដៅលើបរិមាណកំណាព្យដែលខ្លីនោះទេ តែសំដៅលើខ្លឹមសារកំណាព្យដែលមានន័យគ្រប់គ្រាន់ ជ្រៅជ្រះ។ លក្ខណៈពិសេសមួយទៀតនៃកំណាព្យខ្មែរគឺអាចបង្កើតឲ្យអ្នកស្តាប់យល់យ៉ាងងាយ ស្រួល ទោះបីជាកំណាព្យមានពាក្យតិចក៏ដោយ។ ភាសាកាព្យ គឺជាការនិយាយដោយប្រើពាក្យបង្កប់ន័យ ឬភាសាដែលរៀបរៀងយ៉ាងពិរោះរណ្ដំ។ ឃ្លោងទាំងឃ្លា ឃ្លោងទាំងន័យ មានន័យថា ពាក្យពេចន៍ និងអត្ថន័យត្រូវបានរៀបចំឡើងយ៉ាងស៊ីចង្វាក់គ្នា។ មាន ពាក្យជួន ដែលជាការផ្គូផ្គងសូរសំឡេងចុងឃ្លា ឬ ផ្ទួនដែលជាការនិយាយពាក្យដដែលៗដើម្បីបញ្ជាក់ន័យ ឬបន្ថែមសោភ័ណភាព និង រណ្តំ ដែលជាការរៀបពាក្យពេចន៍ឱ្យមានសំឡេងពីរោះរលូន។ មនោសញ្ចេតនា កំណាព្យខ្មែរតែងតែបង្កប់នូវអារម្មណ៍ និងមនោសញ្ចេតនាជ្រាលជ្រៅ ដូចជា ភាពរំភើបសប្បាយ ទុក្ខសោក កម្សត់ និរាសព្រាត់ប្រាស ឬការនឹករលឹកជាដើម។ មនោសញ្ចេតនាទាំងនេះត្រូវបានបង្ហាញតាមរយៈការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាឃ្លោងប្រកបដោយសិល្បៈ។ រង្វាស់កាព្យ គឺជាការកំណត់ចំនួនព្យាង្គក្នុងឃ្លា និងល្បះ ដើម្បីសម្គាល់បទកំណាព្យនីមួយៗ។ រាល់បទកំណាព្យទាំងអស់សុទ្ធតែមានរង្វាស់ព្យាង្គខុសៗគ្នា។ ចំណាប់ជួន គឺជាការផ្គូផ្គងសូរសំឡេងឱ្យមានភាពស៊ីចង្វាក់គ្នា ការជួនត្រូវគោរពតាមប្រភេទពួក អ-អ៊ រវាងស្រៈ និងព្យញ្ជនៈ។ ចង្វាក់ គឺជាការលើកដាក់សំឡេង ឬការផ្អាកក្នុងការសូត្រកំណាព្យទៅតាមបទកំណាព្យមូលដ្ឋាននីមួយៗដែលគេកំណត់។ ចង្វាក់ជួយឱ្យកំណាព្យមានភាពរស់រវើក និងងាយស្រួលស្ដាប់។ សញ្ញាសម្គាល់សំខាន់ៗនៃកំណាព្យខ្មែរមានបី ដូចជា ជួន ផ្ទួន និង រណ្តំ។ ជួន គឺជាការផ្គូផ្គងសូរសំឡេងចុងឃ្លា ឬចុងបន្ទាត់ឱ្យមានភាពស៊ីចង្វាក់គ្នា។ ផ្ទួន គឺជាការប្រើប្រាស់ពាក្យដដែលៗដើម្បីបញ្ជាក់ន័យ ឬដើម្បីបង្កើតសោភ័ណភាពនៃសំឡេង។ រណ្តំ គឺជាការរៀបពាក្យពេចន៍ និងឃ្លាឃ្លោងឱ្យមានភាពរលូន ពីរោះរណ្ដំ និងងាយស្រួលក្នុងការសូត្រ។